ប្រាសាទបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់ជាតិ មិនត្រឹមតែល្បីល្បាញដោយសារស្ថាបត្យកម្មដ៏មហិមា និងប្លែកពីគេប៉ុណ្ណោះទេ។ ប៉ុន្តែក៏ដោយសារសិល្បៈចម្លាក់ដ៏វិចិត្រនិងសម្បូរបែបដែលបានចារឹកយ៉ាងល្អលើថ្ម ប្រាសាទខ្មែរទាំងនោះក៏ទទួលបានការសរសើរជាច្រើនពីជនជាតិ និងអន្តរជាតិផងដែរ។ ចម្លាក់ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបរាប់ពីរឿងរ៉ាវទេវកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជីវភាពរស់នៅរបស់ប្រជាជន និងបង្ហាញពីជំនឿសាសនារបស់ខ្មែរនាពេលនោះ។ ជាទូទៅ ប្រភេទនៃចម្លាក់ដែលត្រូវបានរកឃើញនៅលើប្រាសាទបុរាណខ្មែរអាចបែងចែកចេញជាបីប្រភេទសំខាន់ៗគឺ ចម្លាក់លិប ចម្លាក់លៀន និង ចម្លាក់លោត។ ចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្ទាល់ខ្លួន ទាំងជាបែបសិល្បៈ វិចារណកថា និងបច្ចេកទេស ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតភាពអស្ចារ្យ និងអត្ថន័យជ្រៅនៃស្ថាបត្យកម្មប្រាសាទខ្មែរ។ ជាដំបូងគឺ ចម្លាក់លិប គឺជាប្រភេទចម្លាក់ដែលឆ្លាក់ចូលទៅក្នុងផ្ទៃថ្ម ដោយបង្កើតបានជារូបភាព ឬលម្អដែល លិចចូលទៅក្នុងផ្ទៃដើម។ វាមានលក្ខណៈផ្ទុយពីចម្លាក់លៀន ដោយរូបភាពត្រូវបានគេឆ្លាក់ឲ្យទៅជាស្នាមឆូត ឬជារន្ធដែលបង្កើតបានជារូបរាងផ្សេងៗ។ ចម្លាក់ប្រភេទនេះច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ឆ្លាក់អក្សរសិលាចារឹកនៅលើមេទ្វារ ស៊ុមទ្វារ ឬផ្ទាំងថ្មធំៗ ដើម្បីកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ច្បាប់ ព្រះរាជបញ្ញត្តិ ឬការឧទ្ទិសថ្វាយប្រាសាទ។ ក្រៅពីសិលាចារឹក ចម្លាក់លិបក៏ត្រូវបានគេប្រើប្រាស់សម្រាប់បង្កើតនូវ លម្អតូចៗ ឬលម្អផ្ទៃរាបស្មើ ដែលមិនទាមទារភាពលៀនលយខ្លាំង។ ឧទាហរណ៍ គេអាចរកឃើញចម្លាក់លិបនៅតាមគែមផ្ទាំងថ្ម ឬជារូបភាពតូចៗនៅលើជញ្ជាំងដែលមិនមែនជាផ្នែកសំខាន់នៃការនិទានរឿង។ លក្ខណៈពិសេសនៃចម្លាក់លិបគឺភាពរាបស្មើ និងភាពជាក់លាក់នៃការឆ្លាក់ ដែលធ្វើឲ្យអក្សរ ឬរូបភាពអាចអាន ឬមើលឃើញបានយ៉ាងច្បាស់ ទោះបីជាវាមិនលៀនចេញមកក្រៅក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ចម្លាក់ប្រភេទនេះមិនសូវត្រូវបានគេប្រើប្រាស់សម្រាប់ឆ្លាក់រូបភាពធំៗ ឬផ្ទាំងសាច់រឿងដែលទាមទារភាពរស់រវើក និងជម្រៅនោះទេ។ បន្ទាប់មក ចម្លាក់លៀន គឺជាប្រភេទចម្លាក់ដ៏លេចធ្លោជាងគេ និងត្រូវបានគេប្រទះឃើញយ៉ាងទូលំទូលាយនៅលើប្រាសាទបុរាណខ្មែរ ជាពិសេសនៅអង្គរវត្ត បាយ័ន បន្ទាយស្រី និងប្រាសាទជាច្រើនទៀត។ ចម្លាក់ប្រភេទនេះត្រូវបានឆ្លាក់ដោយ ឲ្យរូបភាព ឬលម្អលៀនចេញមកក្រៅពីផ្ទៃថ្មដើម ជាមួយនឹងកម្រិតជម្រៅខុសៗគ្នា។ វាអាចចែកចេញជាពីរបីប្រភេទទៀតដោយផ្អែកលើកម្រិតនៃភាពលៀនរបស់វាដែលរួមមាន ចម្លាក់លៀនទាប និងចម្លាក់លៀនខ្ពស់។ ចំពោះ ចម្លាក់លៀនទាប គឺជាចម្លាក់ដែលរូបភាពលៀនចេញពីផ្ទៃថ្មក្នុងកម្រិតតិចតួចបំផុត ហាក់ដូចជាវាស្ទើរតែរាបស្មើសិ្ថតជាប់នឹងផ្ទៃថ្ម។ ចម្លាក់ប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ឆ្លាក់ ផ្ទាំងរឿងទេវកថាធំៗ ដូចជារឿងកូរសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទអង្គរវត្ត រឿងមហាភារតៈ ឬរាមាយណៈ។ ភាពប៉ិនប្រសប់របស់ជាងចម្លាក់ខ្មែរស្ថិតនៅលើសមត្ថភាពក្នុងការបង្កើតបានជារូបភាពដែលមានចលនា ជម្រៅ និងអារម្មណ៍ ទោះបីជាមានកម្រិតភាពលៀនទាបក៏ដោយ។ រីឯចម្លាក់លៀនខ្ពស់ គឺជាចម្លាក់ដែលរូបភាពលៀនចេញពីផ្ទៃថ្មក្នុងកម្រិតខ្ពស់ជាងចម្លាក់លៀនទាប រហូតដល់ជិតដាច់ចេញពីផ្ទៃថ្ម ប៉ុន្តែនៅតែជាប់គ្នាមិនដាច់។ ចម្លាក់ប្រភេទនេះផ្ដល់នូវ ជម្រៅ និងវិមាត្រកាន់តែច្បាស់ ដែលធ្វើឲ្យរូបភាពមានភាពរស់រវើក និងទាក់ទាញភ្នែកជាងមុន។ គេអាចរកឃើញចម្លាក់លៀនខ្ពស់លើរូបសំណាកទេពតា អប្សរា ឬតួអង្គសំខាន់ៗដែលត្រូវបានឆ្លាក់នៅលើជញ្ជាំង ពោធិ៍ទ្វារ ឬសសរ។ ឧទាហរណ៍ជាក់ស្ដែងគឺរូបអប្សរាជាច្រើននៅអង្គរវត្ត ដែលមានភាពលៀនលយគួរឲ្យទាក់ទាញ។ ចម្លាក់លៀនត្រូវបានប្រើប្រាស់ដើម្បី និទានរឿងរ៉ាវបន្តបន្ទាប់គ្នា ដូចជាសាច់រឿងនៅជញ្ជាំងថែវនៃប្រាសាទអង្គរវត្ត ដែលមានប្រវែងរាប់រយម៉ែត្រ។ វាបានក្លាយជាទម្រង់សិល្បៈដ៏សំខាន់សម្រាប់បង្ហាញពីទស្សនៈវិជ្ជា ជំនឿ និងប្រវត្តិសាស្ត្ររបស់អាណាចក្រខ្មែរ។ បន្ទាប់់មកទៀត ចម្លាក់លោត គឺជាប្រភេទចម្លាក់ដែល ឆ្លាក់ដាច់ចេញពីផ្ទៃថ្ម ឬឆ្លាក់ជាលក្ខណៈមូល អាចមើលឃើញពីគ្រប់ទិសទី។ ចម្លាក់ប្រភេទនេះគឺជា រូបសំណាកពេញលេញ ដែលអាចឈរនៅដាច់ដោយឡែក ឬដាក់តាំងនៅក្នុងទីតាំងណាមួយ។ ចម្លាក់លោតទាមទារនូវជំនាញដ៏ខ្ពស់បំផុតពីជាងចម្លាក់ ព្រោះពួកគេត្រូវគិតគូរពីសមាមាត្រ តុល្យភាព និងលម្អិតនៃរូបសំណាកពីគ្រប់ជ្រុងជ្រោយ។ ឧទាហរណ៍ដ៏លេចធ្លោនៃចម្លាក់លោតនៅក្នុងសិល្បៈខ្មែរគឺ រូបសំណាកព្រះពុទ្ធ រូបសំណាកព្រះអាទិទេព ដូចជា ព្រះវិស្ណុ ព្រះសិវៈ ព្រះព្រហ្ម រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសត្វនានាដូចជានាគត្បាល់ទឹក រូបតោ រូបគជសីហ៍ ឬរូបយក្សយាមទ្វារជាដើម។ រូបសំណាកទាំងនេះជាធម្មតាត្រូវបានគេដាក់តាំងនៅកណ្ដាលប្រាសាទ តាមច្រកចូល ឬនៅតាមទីធ្លានានា ដើម្បីជាវត្ថុគោរពបូជា ឬជាការរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ។ ចម្លាក់លោតផ្ដល់នូវបទពិសោធន៍ទស្សនាដ៏ពេញលេញ និងធ្វើឲ្យអ្នកទស្សនាអាចយល់ដឹងពីលម្អិត និងទម្រង់របស់រូបសំណាកបានយ៉ាងច្បាស់។ សរុបមក ប្រភេទនៃចម្លាក់នៅលើប្រាសាទបុរាណខ្មែរ មិនថាជាចម្លាក់លិប ចម្លាក់លៀន ឬចម្លាក់លោត សុទ្ធតែបង្ហាញពីភាពអស្ចារ្យនៃសិល្បៈចម្លាក់ខ្មែរ។ ចម្លាក់នីមួយៗត្រូវបានជ្រើសរើស និងប្រើប្រាស់ទៅតាមគោលបំណង និងទីតាំងជាក់លាក់ ដើម្បីនិទានរឿង បង្ហាញពីជំនឿសាសនា ឬជាការតុបតែងលម្អប្រាសាទឲ្យមានភាពរស់រវើក និងទាក់ទាញ។ ជាងចម្លាក់ខ្មែរនាសម័យបុរាណបានប្រើប្រាស់ទេពកោសល្យ និងការអត់ធ្មត់ខ្ពស់ ដើម្បីបំប្លែងដុំថ្មដ៏រឹងមាំទៅជាស្នាដៃសិល្បៈដ៏មានព្រលឹង ដែលបានបន្សល់ទុកជាមរតកដ៏ពិសិដ្ឋសម្រាប់មនុស្សជំនាន់ក្រោយ។ ការសិក្សាស្វែងយល់ពីប្រភេទចម្លាក់ទាំងនេះ គឺជាគន្លឹះមួយដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿរបស់អាណាចក្រខ្មែរដ៏រុងរឿង។